សៀវភៅរឿងពីរភាសាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអ្នកសិក្សាភាសាខ្មែរ និងភាសាអង់គ្លេសឲ្យឆាប់ចេះ។ សៀវភៅទាំងនេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់នូវចំណេះដឹងជាច្រើនផងដែរ។ ការអានសៀវភៅរឿងពីរភាសា គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការរៀនភាសាខ្មែរ និងភាសាអង់គ្លេស។ សៀវភៅប្រភេទនេះមានបោះពុម្ពច្រើននៅលើទីផ្សារ ប៉ុន្តែភាគច្រើនមិនសូវមានបង្ហាញឈ្មោះអ្នកនិពន្ធជាក់លាក់ទេ។ ខាងក្រោមនេះគឺជាសៀវភៅរឿងពីរភាសាដែលល្បី និងមានការពេញនិយមនៅកម្ពុជា រឿងព្រេងខ្មែរ ទាំងនេះគឺជាបណ្តុំរឿងព្រេងខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយត្រូវបានបកប្រែជាភាសាអង់គ្លេស។ សៀវភៅនេះមិនមានអ្នកនិពន្ធជាក់លាក់ទេ ព្រោះវាជាការប្រមូលផ្តុំរឿងដែលបានបន្តដំណាលតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់។ រឿង រ៉ាម៉ាយណៈ ដោយរឿងនេះត្រូវបានបោះពុម្ពជាទម្រង់ពីរភាសាដើម្បីងាយស្រួលដល់អ្នកសិក្សា។ សៀវភៅនេះក៏មិនមានអ្នកនិពន្ធជាក់លាក់ដែរ ព្រោះវាជាមរតកវប្បធម៌ដ៏យូរលង់របស់ឥណ្ឌា ដែលបានបន្តរហូតមកដល់កម្ពុជា។ សៀវភៅរឿងរបស់ សាលាអន្តរជាតិ មួយចំនួនដូចជា Northbridge International School និង International School of Phnom Penh បានបោះពុម្ពសៀវភៅរឿងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយដល់សិស្សានុសិស្សក្នុងការរៀនភាសា។ សៀវភៅទាំងនេះច្រើនមានអ្នកនិពន្ធជាគ្រូបង្រៀន ឬជាសិស្សផ្ទាល់ខ្លួន។ សៀវភៅរឿងរបស់ អ្នកនិពន្ធឯករាជ្យ មួយចំនួនបានបោះពុម្ពសៀវភៅរឿងពីរភាសាដោយផ្ទាល់ ដើម្បីជួយឲ្យអ្នកអានអាចយល់ដឹងពីភាសាទាំងពីរ។ សៀវភៅរឿងពីរភាសាសម្រាប់អ្នកសិក្សាភាសាខ្មែរ និងភាសាអង់គ្លេសបង្ហាញពីខ្លឹមសារសំខាន់ៗជាច្រើន រួមមាន វប្បធម៌ ប្រពៃណី តម្លៃសីលធម៌ និង ជីវិតរស់នៅប្រចាំថ្ងៃ របស់សង្គមខ្មែរ។ សៀវភៅប្រភេទនេះមានសារៈសំខាន់ណាស់ក្នុងការជួយអ្នកអានឲ្យយល់ដឹងកាន់តែស៊ីជម្រៅពីអត្តសញ្ញាណជាតិ ខណៈពេលដែលកំពុងរៀនភាសាថ្មី។ សៀវភៅរឿងពីរភាសាសម្រាប់អ្នកសិក្សាភាសាខ្មែរ និងភាសាអង់គ្លេស ជាទូទៅតែងតែបង្ហាញអំពី វប្បធម៌ និង ប្រវត្តិសាស្ត្រ របស់កម្ពុជា។ ការរួមបញ្ចូលគ្នារវាងការកម្សាន្ត និងការអប់រំនេះ ជួយឲ្យអ្នកអានអាចយល់ដឹងកាន់តែស៊ីជម្រៅពីឫសគល់នៃអត្តសញ្ញាណខ្មែរ។ សៀវភៅរឿងពីរភាសាភាគច្រើនតែងតែបង្ហាញពី រឿងព្រេងនិទាន ជំនឿ និង ទំនៀមទម្លាប់ ដែលបានបន្សល់ទុកពីដូនតា។ តាមរយៈការអានរឿងទាំងនេះ អ្នកអានអាចយល់ពីឫសគល់នៃវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ ឧទាហរណ៍ដូចជា រឿងព្រេងនិទានអំពី ភ្នំរាំវង់ ឬ រឿងទុំទាវ ដែលបានបញ្ចូលក្នុងសៀវភៅពីរភាសា។ តាមរយៈរឿងទាំងនេះ អ្នកអានអាចយល់ពីជំនឿ ប្រពៃណី និងទស្សនៈវិជ្ជារបស់សង្គមខ្មែរ។ ឧទាហរណ៍ជាក់ស្ដែងគឺ រឿង កូនត្រី និងកូនកន្ធាយ ដែលបង្រៀនពីការជួយគ្នាទៅវិញទៅមក ឬរឿង ភ្នំរាំវង់ ដែលបង្ហាញពីទំនៀមទម្លាប់រាំកម្សាន្ត។ សៀវភៅខ្លះបានពណ៌នាអំពី ប្រពៃណី និង ទម្លាប់រស់នៅ របស់ប្រជាជនខ្មែរ។ ឧទាហរណ៍ដូចជា ការរៀបការ ពិធីបុណ្យចូលឆ្នាំ ឬការប្រកបរបរកសិកម្ម។ នេះជួយឲ្យអ្នកអានដែលមិនមែនជាជនជាតិខ្មែរ អាចយល់ដឹងកាន់តែច្បាស់ពីជីវិតរស់នៅរបស់ខ្មែរ។ ការបង្ហាញពីប្រវត្តិសាស្ត្រ សៀវភៅមួយចំនួនបានបង្ហាញពី រឿងវីរបុរស ឬ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សំខាន់ៗ។ ការបង្ហាញពីប្រវត្តិសាស្ត្រតាមរយៈរឿងរ៉ាវ ជួយឲ្យអ្នកអានងាយស្រួលចងចាំ និងចាប់អារម្មណ៍ជាងការអានឯកសារប្រវត្តិសាស្ត្រធម្មតា។ សៀវភៅមួយចំនួនក៏បង្ហាញពីភាពរុងរឿងនៃ អរិយធម៌ខ្មែរ ផងដែរ។ ឧទាហរណ៍ដូចជា ការសាងសង់ប្រាសាទអង្គរវត្ត ឬការអភិវឌ្ឍន៍សិល្បៈវប្បធម៌នៅសម័យអង្គរ។ សៀវភៅរឿងពីរភាសាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀន តម្លៃសីលធម៌ ដល់អ្នកអាន។ តាមរយៈរឿងនិទានប្រកបដោយអត្ថន័យទាំងភាសាខ្មែរ និងភាសាអង់គ្លេស អ្នកសិក្សាអាចយល់ដឹង និងចេះអនុវត្តទង្វើល្អក្នុងជីវិតប្រចាំថ្ងៃ។ ការបង្រៀនពីភាពស្មោះត្រង់ និងការទទួលខុសត្រូវរឿងព្រេងនិទានជាច្រើននៅក្នុងសៀវភៅពីរភាសាបានលើកឡើងពីភាពស្មោះត្រង់ និងការទទួលខុសត្រូវ។ តាមរយៈរឿងទាំងនោះ អ្នកអានអាចយល់ថាការនិយាយការពិត និងការធ្វើរឿងត្រឹមត្រូវ គឺជាទង្វើដ៏ល្អមួយ។ ឧទាហរណ៍ដូចជា រឿង កូនឆ្កែតូចស្មោះត្រង់ ដែលបង្រៀនពីការធ្វើរឿងល្អជានិច្ច ទោះបីជាគ្មានអ្នកណាឃើញក៏ដោយ។ ការបង្រៀនពីការគោរព និងការជួយគ្នាទៅវិញទៅមកសៀវភៅរឿងពីរភាសាក៏បានបង្រៀនពីការគោរព និងការជួយគ្នាទៅវិញទៅមកផងដែរ។ តាមរយៈរឿងទាំងនោះ អ្នកអានអាចរៀនពីការគោរពឪពុកម្តាយ គ្រូបង្រៀន និងមនុស្សចាស់ ហើយក៏អាចរៀនពីការជួយអ្នកដទៃផងដែរ។ ឧទាហរណ៍ជាក់ស្ដែងគឺរឿង កូនត្រី និងកូនកន្ធាយ ដែលបង្រៀនពីការសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហា។ ការបង្រៀនពីការអត់ធ្មត់ និងការតស៊ូក្រៅពីនេះ សៀវភៅរឿងពីរភាសាក៏បានបង្រៀនពីការអត់ធ្មត់ និងការតស៊ូផងដែរ។ តាមរយៈរឿងនិទាន អ្នកអានអាចរៀនពីការមិនបោះបង់ចោលក្តីសង្ឃឹម ទោះបីជាមានឧបសគ្គក៏ដោយ។ ឧទាហរណ៍ដូចជា រឿង បុរសក្រីក្រម្នាក់ដែលបានក្លាយជាស្តេច ដែលបង្ហាញពីការតស៊ូរបស់បុរសម្នាក់ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ សៀវភៅរឿងពីរភាសាជាច្រើនត្រូវបាននិពន្ធឡើងដើម្បីឆ្លុះបញ្ចាំងពី ជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ។ ការបង្ហាញនេះមិនត្រឹមតែជួយអ្នកអានឲ្យយល់ដឹងពីជីវភាពរបស់សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់នូវចំណេះដឹងជាច្រើនផងដែរ។ ការបង្ហាញពីការងារ និងមុខរបរសៀវភៅរឿងទាំងនោះបានបង្ហាញពីរបៀបនៃការ ធ្វើស្រែចម្ការ ការដាំដំណាំ និងការថែទាំសត្វពាហនៈ។ រឿងមួយចំនួនបានបង្ហាញពី មុខរបរនេសាទ របស់ប្រជាជននៅតាមបណ្តោយដងទន្លេ និងបឹងទន្លេសាប។ សៀវភៅរឿងទាំងនោះក៏បានបង្ហាញពី សិប្បកម្ម ដូចជាការធ្វើស្បូវ ត្បាញហូល និងការធ្វើគ្រឿងអលង្ការជាដើម។ ការបង្ហាញពីប្រពៃណី និងជំនឿសៀវភៅរឿងបានបង្ហាញពី ប្រពៃណី ដូចជាការរៀបមង្គលការ ពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។ សៀវភៅរឿងក៏បានបង្ហាញពី ជំនឿ របស់ប្រជាជនខ្មែរទៅលើអារក្ស អ្នកតា ព្រះ និងព្រះពុទ្ធសាសនា។ ការបង្ហាញពីការប្រាស្រ័យទាក់ទង និងសង្គមសៀវភៅរឿងបានបង្ហាញពីរបៀបនៃការ ជួបជុំគ្រួសារ ការចែករំលែក និងការជួយគ្នាទៅវិញទៅមក។ សៀវភៅរឿងក៏បានបង្ហាញពី សាមគ្គីភាព របស់ប្រជាជននៅក្នុងភូមិ ឬឃុំ ដែលពួកគេបានចូលរួមធ្វើការងាររួមគ្នា។ សៀវភៅរឿងពីរភាសាសម្រាប់អ្នកសិក្សាភាសាខ្មែរ និងភាសាអង់គ្លេសផ្ដល់អត្ថប្រយោជន៍ និងចំណេះដឹងជាច្រើនដល់អ្នកអាន។ វាជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការជួយអ្នករៀនភាសាឲ្យរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការរួមបញ្ចូលគ្នានូវភាពសប្បាយរីករាយ និងការអប់រំ។ អត្ថប្រយោជន៍ និងចំណេះដឹងដែលទទួលបានពង្រឹងជំនាញភាសា អ្នកអានអាចរៀនពាក្យថ្មីៗជាភាសាខ្មែរ និងអង់គ្លេស។ ការអានពាក្យទាំងនោះនៅក្នុងបរិបទនៃសាច់រឿងជួយឲ្យពួកគេយល់ពីអត្ថន័យ និងរបៀបប្រើប្រាស់បានត្រឹមត្រូវ។ សៀវភៅទាំងនេះជួយឲ្យអ្នកអានអាចយល់ពីរបៀបនៃការសរសេរប្រយោគ និងការប្រើប្រាស់វេយ្យាករណ៍បានត្រឹមត្រូវ។ នៅពេលអានសៀវភៅរឿងពីរភាសា អ្នកអានអាចប្រៀបធៀបរបៀបនៃការសរសេរ និងការនិយាយរបស់ភាសាទាំងពីរ។ ពង្រឹងចំណេះដឹងវប្បធម៌សៀវភៅរឿងទាំងនេះបង្ហាញពីប្រពៃណី ទំនៀមទម្លាប់ និងជីវិតរស់នៅរបស់ប្រជាជនខ្មែរ។ នេះជួយឲ្យអ្នកអានអាចយល់ដឹងកាន់តែស៊ីជម្រៅពីអត្តសញ្ញាណជាតិរបស់ខ្លួន។ សៀវភៅរឿងខ្លះបានបង្ហាញពីប្រវត្តិសាស្ត្រ និងរឿងព្រេងនិទានខ្មែរ ដែលបង្រៀនពីតម្លៃសីលធម៌ និងទស្សនៈវិជ្ជា។ ជំរុញទម្លាប់អានការមានសៀវភៅរឿងពីរភាសាជួយជំរុញឲ្យអ្នកសិក្សាភាសាមានទម្លាប់អានជាប្រចាំ។ សៀវភៅរឿងពីរភាសាផ្តល់ភាពសប្បាយរីករាយ ខណៈពេលដែលអ្នកអានកំពុងសិក្សា។ នេះធ្វើឲ្យការរៀនភាសាមិនគួរឲ្យធុញទ្រាន់។